ការវិវត្តនៃសម្លៀកបំពាក់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងអស្ចារ្យបំផុត។ និន្នាការនៃការស្លៀកពាក់បែបកីឡាបានចាប់ផ្តើមគ្របដណ្តប់លើវិស័យម៉ូដសម្លៀកបំពាក់ទូទាំងពិភពលោក។ យុវវ័យសម័យថ្មីចូលចិត្តជ្រើសរើសសម្លៀកបំពាក់ដែលផ្ដល់នូវភាពងាយស្រួលសម្រាប់ការធ្វើចលនារាងកាយ។ ការរួមបញ្ចូលគ្នារវាងអាវហាត់ប្រាណ និងខោដើរលេងបង្កើតបានជាស្ទីលប្លែកភ្នែកនិងមើលទៅមានថាមពល។ មនុស្សភាគច្រើនយល់ឃើញថាការស្លៀកពាក់បែបនេះ ជួយឱ្យពួកគេមើលទៅមានសុខភាពល្អ និងរហ័សរហួន។ ខោជើងវែងប្រភេទរឹបសាច់ត្រូវបានគេយកមកច្នៃស្លៀកជាមួយអាវធំសម្រាប់ទៅធ្វើការងារប្រចាំថ្ងៃបាន។ អាវដែលមានមួកពីក្រោយ ឬអាវហ៊ូឌីបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់យុវវ័យគ្រប់ស្រទាប់វណ្ណៈ។ ស្បែកជើងប៉ាតាម៉ូដថ្មីៗត្រូវបានគេពាក់ស្ទើរតែគ្រប់កម្មវិធីមិនថាជាកម្មវិធីផ្លូវការ ឬកម្មវិធីកម្សាន្ត។ ផាសុកភាពនៃរាងកាយ គឺជាកត្តាចម្បងដែលធ្វើឱ្យរចនាប័ទ្មបែបកីឡានេះផ្ទុះការគាំទ្រយ៉ាងខ្លាំងខ្លា។ យើងសង្កេតឃើញថាការប្រើប្រាស់ក្រណាត់យឺតដែលមានគុណភាពខ្ពស់ត្រូវបានគេយកមកប្រើប្រាស់កាន់តែច្រើន។ ការស្លៀកពាក់បែបនេះមិនត្រឹមតែសម្រាប់ហាត់ប្រាណប៉ុណ្ណោះទេ តែវាជាការបង្ហាញពីភាពទាន់សម័យផងដែរ។ ម៉ាកសម្លៀកបំពាក់ល្បីៗជាច្រើនបានងាកមកផលិតផលិតផលដែលផ្តោតលើតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកធ្វើការងារតាមការិយាល័យខ្លះក៏បានចាប់ផ្តើមនិយមពាក់ស្បែកជើងប៉ាតាជាមួយឈុតធ្វើការធម្មតា។ ភាពបត់បែននៃសម្លៀកបំពាក់បែបកីឡាអនុញ្ញាតឱ្យយើងប្រើប្រាស់បានទាំងក្នុងផ្ទះ និងការចេញទៅក្រៅ។ អាវយឺតដៃខ្លីដែលមានសាច់ក្រណាត់ត្រជាក់ស្រួល ជួយឱ្យអ្នកពាក់មានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ។ ការរចនាម៉ូដសម្លៀកបំពាក់កីឡានាពេលបច្ចុប្បន្នមានភាពប្រណីត និងសាមញ្ញបំផុតសម្រាប់មនុស្សគ្រប់វ័យ។ យុវនារីសម័យថ្មីចូលចិត្តពាក់អាវទ្រនាប់បែបកីឡាជាមួយអាវក្រៅស្តើងៗ ដើម្បីបង្ហាញពីភាពជឿជាក់លើខ្លួនឯង។ ការជ្រើសរើសពណ៌ស្រទន់សម្រាប់ឈុតកីឡា ជួយឱ្យការស្លៀកពាក់មើលទៅកាន់តែមានភាពទាក់ទាញខ្លាំងឡើង។ និន្នាការនេះបានជួយកាត់បន្ថយសម្ពាធនៃការស្លៀកពាក់ដែលត្រូវតាមក្បួនខ្នាតតឹងរ៉ឹងពេកក្នុងសង្គម។ មហាជនចាប់ផ្តើមឱ្យតម្លៃលើសេរីភាពនៃការជ្រើសរើសសម្លៀកបំពាក់ដែលស័ក្តិសមនឹងសកម្មភាពរបស់ខ្លួន។ ការស្លៀកខោរលុងៗបែបកីឡាជាមួយអាវរឹបរាង គឺជាការលេងម៉ូដដែលមើលទៅសមសួន និងមានភាពស៊ីវិល័យ។ អាវរងាដែលរចនាឡើងសម្រាប់អ្នកហាត់ប្រាណត្រូវបានគេយកមកស្លៀកជាម៉ូដដើរលេងយ៉ាងទាន់សម័យបំផុត។ ការប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់ស្បែក គឺជាចំណុចពិសេសនៃសម្លៀកបំពាក់បែបផាសុកភាពនេះ។ យើងអាចឃើញអ្នកល្បីឈ្មោះជាច្រើនបង្ហាញខ្លួនជាមួយឈុតកីឡាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ភាពងាយស្រួលក្នុងការថែទាំ និងការបោកគក់ក៏ជាមូលហេតុដែលនាំឱ្យរចនាប័ទ្មនេះកាន់តែល្បីល្បាញ។ ការលាយបញ្ជូលគ្នារវាងម៉ូដ និងមុខងារប្រើប្រាស់បានក្លាយជាគោលការណ៍សំខាន់នៃវិស័យកាត់ដេរនាពេលនេះ។ មនុស្សគ្រប់រូបចង់បាននូវភាពស្រណុកសុខស្រួលក្នុងពេលដែលពួកគេកំពុងបំពេញភារកិច្ចផ្សេងៗគ្នា។ ការស្លៀកពាក់បែបកីឡាបានផ្លាស់ប្តូរផ្នត់គំនិតនៃការតុបតែងខ្លួនឱ្យមានភាពសាមញ្ញតែមានតម្លៃថ្លៃថ្នូរ។ រចនាប័ទ្មនេះនឹងនៅតែបន្តមានឥទ្ធិពលខ្លាំងក្នុងចំណោមអ្នកដែលស្រឡាញ់សុខភាពនិងភាពទំនើប។ ស្បែកជើងដែលមានបាតទន់ និងស្រាលត្រូវបានគេចាត់ទុកថាជាវត្ថុចាំបាច់បំផុតសម្រាប់អ្នកដើរតាមម៉ូដ។ ភាពសាមញ្ញ និងផាសុកភាពបានក្លាយជាចំណុចស្នូលនៃរចនាប័ទ្មសម្លៀកបំពាក់ក្នុងយុគសម័យថ្មី។ ចំណែកឯរចនាប័ទ្មបែបសាមញ្ញ និងថ្លៃថ្នូរបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់។ ការផ្តោតលើគុណភាពជាជាងបរិមាណ គឺជាគោលការណ៍គ្រឹះនៃអ្នកដែលនិយមការស្លៀកពាក់បែបសាមញ្ញបំផុត។ ការប្រើប្រាស់ពណ៌គោលដូចជាពណ៌សពណ៌ខ្មៅ និងពណ៌ប្រផេះជួយឱ្យយើងមើលទៅមានរបៀបរៀបរយជានិច្ច។ អាវយឺតពណ៌សធម្មតាដែលកាត់ដេរបានយ៉ាងស្អាតអាចយកមកផ្ទៀងផ្ទាត់ជាមួយខោខូវប៊យបានគ្រប់ពណ៌។ រចនាប័ទ្មនេះមិនតម្រូវឱ្យមានការតុបតែងគ្រឿងអលង្ការច្រើនពេកនោះទេ តែមើលទៅមានភាពទាក់ទាញខ្លាំង។ ការជ្រើសរើសសម្លៀកបំពាក់ដែលគ្មានរូបភាព ឬអក្សរធំៗជួយឱ្យអ្នកស្លៀកមើលទៅមានលក្ខណៈវិជ្ជាជីវៈ។ ខោខូវប៊យដែលមានជើងត្រង់ គឺជាចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងទូសម្លៀកបំពាក់បែបសាមញ្ញនេះ។ អាវធំបែបសាមញ្ញដែលមិនមានម៉ូដស្មុគស្មាញអាចជួយលើកសម្រស់អ្នកស្លៀកឱ្យកាន់តែមានភាពលេចធ្លោ។ ភាពស្រស់ស្អាតដែលចេញពីភាពសាមញ្ញ គឺជាអ្វីដែលមនុស្សជាច្រើនកំពុងស្វែងរកក្នុងពេលបច្ចុប្បន្ននេះ។ ការស្លៀកពាក់ពណ៌តែមួយតាំងពីក្បាលដល់ចុងជើងបង្កើតបានជារូបរាងដែលមើលទៅវែង និងស្លីមស្អាត។ យើងអាចចំណាយពេលតិចក្នុងការជ្រើសរើសសម្លៀកបំពាក់នៅពេលដែលយើងមានឈុតបែបសាមញ្ញៗច្រើន។ រចនាប័ទ្មនេះមិនងាយនឹងហួសសម័យនោះទេ ព្រោះវាផ្អែកលើភាពជាមូលដ្ឋានគ្រឹះនៃសម្លៀកបំពាក់នីមួយៗ។ ការប្រើប្រាស់កាបូបដៃដែលមានរាងសាមញ្ញ និងពណ៌សុទ្ធជួយបង្កើនភាពស៊ីវិល័យដល់អ្នកប្រើប្រាស់គ្រប់គ្នា។ សម្លៀកបំពាក់ដែលមានថ្នេរដេរយ៉ាងផ្ចិតផ្ចង់បង្ហាញពីតម្លៃនៃអ្នកដែលបានជ្រើសរើសយកវាមកប្រើប្រាស់។ យុវវ័យសម័យថ្មីចាប់ផ្តើមយល់ដឹងថាភាពស្មុគស្មាញមិនមែនជាចម្លើយនៃភាពស្រស់ស្អាតជានិច្ចកាលនោះទេ។ អាវក្រៅដែលមានពណ៌ទឹកដោះគោជួយបង្កើតនូវអារម្មណ៍ដែលមើលទៅមានភាពកក់ក្តៅនិងគួរឱ្យស្រលាញ់។ ការរៀបចំទូសម្លៀកបំពាក់ឱ្យមានតែរបស់ចាំបាច់ ជួយឱ្យជីវិតរស់នៅមានភាពសាមញ្ញនិងមានសណ្តាប់ធ្នាប់។ ស្បែកជើងដែលមានរាងសាមញ្ញ និងគ្មានការតុបតែងច្រើន គឺជាដៃគូដ៏ល្អបំផុតសម្រាប់ឈុតបែបសាមញ្ញនេះ។ ការបង្ហាញពីភាពថ្លៃថ្នូរតាមរយៈការស្លៀកពាក់សាមញ្ញ គឺជាសិល្បៈមួយដែលត្រូវការការយល់ដឹងស៊ីជម្រៅ។ យើងឃើញថាការប្រើប្រាស់ក្រណាត់ទេសឯកដែលមានគុណភាពខ្ពស់ត្រូវបានគេពេញនិយមខ្លាំងក្នុងស្ទីលនេះ។ ការរចនាម៉ូដដែលផ្តោតលើរាងកាយពិតប្រាកដ ជួយឱ្យអ្នកស្លៀកមានអារម្មណ៍ថាខ្លួនឯងមានភាពស្រស់ស្អាត។ សម្លៀកបំពាក់បែបសាមញ្ញជួយឱ្យមនុស្សជុំវិញខ្លួនផ្តោតអារម្មណ៍លើបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នក។ ការជ្រើសរើសគ្រឿងតុបតែងខ្លួនតិចតួចតែមានតម្លៃ ជួយបង្កើនភាពទាក់ទាញបានយ៉ាងអស្ចារ្យបំផុត។ រចនាប័ទ្មនេះផ្តល់នូវអារម្មណ៍សេរីភាព និងមិនចំណាយថវិកាច្រើនទៅលើនិន្នាការដែលមកលឿនទៅលឿន។ សម្លៀកបំពាក់ពណ៌ខ្មៅសុទ្ធតែងតែផ្តល់នូវភាពអង់អាច និងភាពអាថ៌កំបាំងដែលគួរឱ្យចាប់អារម្មណ៍បំផុត។ ការតុបតែងខ្លួនបែបសាមញ្ញជួយឱ្យយើងមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរពីកម្មវិធីមួយទៅកម្មវិធីមួយ។ មហាជនសម័យថ្មីកាន់តែច្រើនឡើងបានសម្រេចចិត្តដើរតាមគន្លងនៃរចនាប័ទ្មដែលមិនចេះរីងស្ងួតមួយនេះ។ សម្លៀកបំពាក់ដែលរចនាឡើងយ៉ាងសាមញ្ញតែងតែទទួលបានការកោតសរសើរពីអ្នកដែលស្រឡាញ់ភាពប្រណីត។ ការស្លៀកពាក់បែបនេះ គឺជាការឆ្លុះបញ្ចាំងពីចិត្តគំនិតដែលចង់បានភាពសុខសាន្តនិងសណ្តាប់ធ្នាប់ក្នុងជីវិត។ ចំពោះរចនាប័ទ្មបែបយុវវ័យសម័យថ្មី បានក្លាយជាចលនាវប្បធម៌ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ ការស្លៀកពាក់នេះមានប្រភពដើមចេញពីក្រុមអ្នកជិះក្តាររំអិលនិងអ្នកដែលស្រឡាញ់តន្ត្រីហ៊ីបហបយ៉ាងខ្លាំង។ អាវយឺតដែលមានទំហំធំជាងខ្លួនត្រូវបានគេចាត់ទុកថា ជាសញ្ញាសម្គាល់ដ៏សំខាន់នៃរចនាប័ទ្មបែបស្ទ្រីតនេះ។ ការលេងពណ៌ឆើតឆាយ និងការប្រើប្រាស់រូបភាពក្រាហ្វិកប្លែកៗ ជួយបង្ហាញពីភាពច្នៃប្រឌិតរបស់យុវវ័យយើង។ ការពាក់អាវជាន់គ្នាជាច្រើនស្រទាប់ គឺជាបច្ចេកទេសមួយដែលធ្វើឱ្យការស្លៀកពាក់មើលទៅមានភាពរស់រវើក។ ស្បែកជើងប៉ាតាម៉ាកល្បីៗដែលមានតម្លៃថ្លៃបានក្លាយជាវត្ថុដែលយុវវ័យប្រាថ្នាចង់បានគ្រប់ៗគ្នាជានិច្ច។ ការប្រើប្រាស់មួកបេឡេ ឬមួកដែលមានរាងប្លែកៗ ជួយបង្កើនភាពទាន់សម័យដល់ឈុតសម្លៀកបំពាក់ទាំងមូល។ រចនាប័ទ្មនេះមិនមានច្បាប់កំណត់ច្បាស់លាស់នោះទេ ព្រោះវាផ្តោតលើការបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួន។ ខោខូវប៊យដែលមានរហែកជង្គង់ ឬមានម៉ូដប្លែកៗនៅតែបន្តមានប្រជាប្រិយភាពក្នុងចំណោមស្រទាប់យុវវ័យ។ ការរួមសហការគ្នារវាងម៉ាកសម្លៀកបំពាក់លំដាប់ខ្ពស់ និងម៉ាកស្ទ្រីតវែរបង្កើតបានជាការរចនាដ៏អស្ចារ្យ។ យុវវ័យក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមទទួលយក និងច្នៃប្រឌិតម៉ូដស្ទ្រីតវែរនេះឱ្យស្របតាមបរិបទខ្លួន។ ការបង្ហាញពីសេរីភាពតាមរយៈការស្លៀកពាក់ គឺជាអ្វីដែលធ្វើឱ្យរចនាប័ទ្មនេះមិនដែលបាត់បង់ភាពល្បីល្បាញ។ អាវក្រៅរលុងៗដែលមានហោប៉ៅច្រើន ជួយឱ្យការស្លៀកពាក់មើលទៅមានភាពរឹងមាំ និងមានស្ទីលប្លែកពីគេ។ ការប្រើប្រាស់ខ្សែសង្វាក់ ឬគ្រឿងតុបតែងដែក ជួយបន្ថែមភាពអង់អាចដល់អ្នកដែលស្រឡាញ់រចនាប័ទ្មនេះ។ និន្នាការនេះបានផ្លាស់ប្តូរមុខមាត់នៃវិស័យម៉ូដដោយនាំយកនូវអ្វីដែលសាមញ្ញមកធ្វើជាអ្វីដែលទាន់សម័យ។ ការស្លៀកពាក់បែបស្ទ្រីតវែរ ជួយឱ្យយុវវ័យមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃចលនាវប្បធម៌សម័យថ្មី។ យើងអាចឃើញការប្រើប្រាស់ក្រណាត់ដែលមានពន្លឺ ឬពណ៌ចំណាំងផ្លាតនៅក្នុងការរចនាម៉ូដស្ទ្រីតវែរចុងក្រោយ។ ការតុបតែងខ្លួនបែបនេះតម្រូវឱ្យមានភាពជឿជាក់ខ្ពស់ក្នុងការបង្ហាញពីភាពខុសប្លែករបស់ខ្លួនទៅកាន់ពិភពលោក។ អាវយឺតដែលមានឡូហ្គោធំៗត្រូវបានគេនិយមពាក់ ដើម្បីបង្ហាញពីការគាំទ្រចំពោះម៉ាកសម្លៀកបំពាក់នីមួយៗ។ រចនាប័ទ្មនេះបានជ្រាបចូលទៅក្នុងគ្រប់ស្រទាប់វណ្ណៈមិនថា នៅតាមទីក្រុងឬនៅតាមតំបន់ជនបទនោះឡើយ។ ការស្លៀកពាក់ខោជើងធំជាមួយស្បែកជើងប៉ាតាកម្រាស់ក្រាស់គឺ ជាការលេងម៉ូដដែលកំពុងមានឥទ្ធិពលខ្លាំង។ ការច្នៃប្រឌិតសម្លៀកបំពាក់ដោយខ្លួនឯងក៏ជាផ្នែកមួយដែលត្រូវបានលើកទឹកចិត្តក្នុងវប្បធម៌ស្ទ្រីតវែរនេះ។ គេតែងតែតាមដានមើលម៉ូដថ្មីៗដែលចេញពីតារាល្បីៗ ដើម្បីយកមកតុបតែងខ្លួនតាមឱ្យទាន់សម័យកាល។ ការប្រើប្រាស់កាបូបស្ពាយចំហៀងតូចៗជួយឱ្យការស្លៀកពាក់បែបស្ទ្រីតវែរមើលទៅកាន់តែមានភាពពេញលេញបំផុត។ រចនាប័ទ្មនេះផ្តល់ឱកាសឱ្យយុវវ័យបានបញ្ចេញមតិយោបល់របស់ពួកគេតាមរយៈរូបភាពនៅលើសម្លៀកបំពាក់។ ភាពរស់រវើកនៃពណ៌សម្បុរនិងការរចនាធ្វើឱ្យរចនាប័ទ្មនេះ មានភាពទាក់ទាញមិនចេះចប់សម្រាប់មនុស្សគ្រប់គ្នា។ ការស្លៀកពាក់បែបស្ទ្រីតវែរ បានក្លាយជាភាសាមួយដែលយុវវ័យប្រើប្រាស់ដើម្បីទាក់ទងគ្នាទៅវិញទៅមក។ យើងសង្កេតឃើញថា មានការបង្កើតហាងសម្លៀកបំពាក់ស្ទ្រីតវែរក្នុងស្រុកកាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់។ ការរក្សានូវភាពដើមនិងភាពច្នៃប្រឌិត គឺជាគន្លឹះដែលធ្វើឱ្យរចនាប័ទ្មនេះបន្តដើរទៅមុខដោយគ្មានដែនកំណត់។ ការស្លៀកពាក់បែបស្ទ្រីតវែរមិនត្រឹមតែជាសម្លៀកបំពាក់នោះទេ តែវាគឺជាការរស់នៅនិងការបង្ហាញពីអត្តសញ្ញាណពិត។ បច្ចុប្បន្ននេះមានការត្រឡប់មកវិញនៃម៉ូដសម្លៀកបំពាក់សម័យឆ្នាំពីរពាន់បានបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យម៉ូដ។ យុវវ័យជំនាន់ថ្មីបានចាប់ផ្តើមឱ្យតម្លៃលើភាពប្លែក និងភាពឆើតឆាយនៃសម្លៀកបំពាក់ក្នុងអតីតកាលវិញ។ ខោដែលមានជើងធំ និងចង្កេះទាបបានក្លាយជាវត្ថុដែលគ្រប់គ្នាតាមស្វែងរក ដើម្បីយកមកស្លៀកពាក់ឡើងវិញ។ អាវយឺតខ្នាតតូចឬអាវខើចត្រូវបានគេយកមកលេងម៉ូដជាមួយគ្រឿងអលង្ការដែលមានពណ៌ស្រស់ឆើតឆាយ។ ការប្រើប្រាស់សម្ភារៈដែលមានជាតិផ្លាស្ទិក ឬពណ៌ប្រាក់ចំណាំងផ្លាតជួយបង្កើតនូវរូបរាងបែបអនាគតកាល។ កាបូបយួរដៃខ្នាតតូចបំផុតដែលធ្លាប់ល្បីកាលពីម្ភៃឆ្នាំមុន ឥឡូវនេះបានក្លាយជាវត្ថុទាន់សម័យបំផុតវិញ។ វ៉ែនតាការពារកម្ដៅថ្ងៃដែលមានរាងតូចនិងវែង ត្រូវបានគេពាក់ដើម្បីបង្កើនភាពទាក់ទាញដល់ផ្ទៃមុខយុវវ័យ។ ឥទ្ធិពលពីបណ្តាញសង្គមបានជួយរុញច្រានឱ្យនិន្នាការសម័យឆ្នាំពីរពាន់នេះរីករាលដាលយ៉ាងឆាប់រហ័សបំផុត។ ការលេងពណ៌ផ្កាឈូកឆើតឆាយនិងពណ៌បៃតងខ្ចី គឺជាលក្ខណៈសម្គាល់ដ៏លេចធ្លោនៃរចនាប័ទ្មដ៏ប្លែកមួយនេះ។ ការប្រើប្រាស់គ្រឿងតុបតែងសក់ដូចជាកៀបសក់រូបមេអំបៅ ជួយឱ្យយុវនារីមើលទៅមានភាពគួរឱ្យស្រលាញ់។ រចនាប័ទ្មនេះនាំមកនូវអារម្មណ៍នឹករលឹកដល់យុវវ័យដែលបានឆ្លងកាត់សម័យកាលនៃបច្ចេកវិទ្យាដំបូងបង្អស់។ ការរួមបញ្ចូលគ្នារវាងម៉ូដសម័យមុន និងការច្នៃប្រឌិតសម័យថ្មីបង្កើតបានជារចនាប័ទ្មដែលមានភាពប្លែកភ្នែក។ សម្លៀកបំពាក់ដែលមានក្រណាត់រលោង ឬក្រណាត់សូត្រត្រូវបានគេយកមកប្រើប្រាស់ក្នុងការរចនាម៉ូដថ្មីៗ។ យុវវ័យចូលចិត្តបង្ហាញពីភាពសប្បាយរីករាយតាមរយៈការជ្រើសរើសសម្លៀកបំពាក់ដែលមានលក្ខណៈចម្រុះពណ៌។ ការស្លៀកពាក់បែបនេះជួយឱ្យយើងមានអារម្មណ៍ថា ពិភពលោកមានភាពស្រស់បំព្រងនិងពោពេញដោយថាមពល។ អាវយឺតដែលមានរូបតុក្កតាពីអតីតកាលត្រូវបានគេយកមកផលិតឡើងវិញសម្រាប់អ្នកដែលស្រឡាញ់ម៉ូដនេះ។ ការប្រើប្រាស់ស្បែកជើងដែលមានបាតខ្ពស់ខ្លាំង ជួយឱ្យអ្នកស្លៀកមើលទៅមានកម្ពស់ខ្ពស់និងមានភាពជឿជាក់។ និន្នាការនេះបានបង្ហាញថាអ្វីដែលធ្លាប់តែហួសសម័យអាចត្រឡប់មកជាអ្វីដែលថ្មីនិងទាន់សម័យបានជានិច្ច។ ការលាយបញ្ជូលគ្នានៃគ្រឿងតុបតែងប្លែកៗ ជួយឱ្យការស្លៀកពាក់បែបឆ្នាំពីរពាន់នេះមើលទៅមិនជឿនលឿនពេក។ មនុស្សភាគច្រើនបានចាប់ផ្តើមងាកមកចាប់អារម្មណ៍លើការទិញសម្លៀកបំពាក់ដែលមានរចនាប័ទ្មពីទសវត្សរ៍មុនៗ។ ការតុបតែងខ្លួនបែបនេះត្រូវការការយល់ដឹងពីប្រវត្តិសាស្ត្រនៃម៉ូដសម្លៀកបំពាក់ ដើម្បីឱ្យការស្លៀកពាក់សមសួន។ យុវវ័យសម័យថ្មីហាក់បីដូចជាមានភាពសប្បាយរីករាយក្នុងការសាកល្បងអ្វីដែលឪពុកម្តាយពួកគេធ្លាប់ស្លៀក។ ខ្សែក្រវាត់ដែលមានក្បាលធំៗនិងគ្រឿងដែក បានត្រឡប់មកមានឥទ្ធិពលម្តងទៀតក្នុងចំណោមអ្នកលេងម៉ូដ។ ការប្រើប្រាស់ក្រណាត់ដែលមានក្រឡាការ៉ូ គឺជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ឈុតសម្លៀកបំពាក់បែបនេះ។ រចនាប័ទ្មនេះផ្តល់នូវសេរីភាពក្នុងការបញ្ចេញមតិយោបល់តាមរយៈការជ្រើសរើសពណ៌ដែលខ្លួនស្រឡាញ់បំផុត។ យើងឃើញថា មានការរៀបចំកម្មវិធីជួបជុំដែលតម្រូវឱ្យភ្ញៀវស្លៀកពាក់តាមរចនាប័ទ្មឆ្នាំពីរពាន់កាន់តែច្រើន។ ការពេញនិយមនៃម៉ូដនេះបានជួយឱ្យវិស័យលក់សម្លៀកបំពាក់ចាស់ៗមានសន្ទុះកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ការប្រើប្រាស់ក្រវិលធំៗដែលមានរាងជារង្វង់ជួយលើកសម្រស់ផ្ទៃមុខឱ្យមើលទៅមានភាពលេចធ្លោនិងទាក់ទាញ។ រចនាប័ទ្មបែបឆ្នាំពីរពាន់នឹងបន្តអង្រួនបេះដូងអ្នកស្រឡាញ់ម៉ូដសម្លៀកបំពាក់ក្នុងរយៈពេលវែងខាងមុខទៀត។ ការរស់ឡើងវិញនៃម៉ូដអតីតកាល គឺជាភស្តុតាងដែលបញ្ជាក់ថាភាពស្រស់ស្អាតមិនដែលមានថ្ងៃស្លាប់ឡើយ។ ការយល់ដឹងអំពីបញ្ហាបរិស្ថានបាននាំឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងការជ្រើសរើសសម្លៀកបំពាក់។ រចនាប័ទ្មបែបអភិរក្សបរិស្ថានផ្តោតលើការប្រើប្រាស់សម្លៀកបំពាក់ដែលមានគុណភាពនិងអាចប្រើបានយូរអង្វែង។ ការទិញសម្លៀកបំពាក់ជជុះបានក្លាយជាទម្លាប់ថ្មីមួយដែលជួយកាត់បន្ថយការបង្ហូរចូលនៃកាកសំណល់វាយនភ័ណ្ឌ។ មនុស្សជាច្រើនចាប់ផ្តើមឱ្យតម្លៃលើសម្លៀកបំពាក់ដែលផលិតចេញពីសរសៃអំបោះធម្មជាតិនិងមិនមានជាតិគីមី។ ការកែច្នៃសម្លៀកបំពាក់ចាស់ៗឱ្យទៅជាម៉ូដថ្មី គឺជាការបង្ហាញពីភាពច្នៃប្រឌិតនិងការស្រឡាញ់ភពផែនដីរបស់យើង។ យុវវ័យសម័យថ្មីចូលចិត្តស្វែងរកសម្លៀកបំពាក់ដែលមានតែមួយគត់ និងមិនមានអ្នកស្លៀកដូចនៅតាមហាងជជុះ។ ការគាំទ្រដល់ផលិតផលក្នុងស្រុកជួយឱ្យសេដ្ឋកិច្ចសហគមន៍រីកចម្រើន និងកាត់បន្ថយការដឹកជញ្ជូនឆ្ងាយៗបាន។ ការជ្រើសរើសសម្លៀកបំពាក់ដែលមានការបញ្ជាក់ពីប្រភពច្បាស់លាស់ ជួយឱ្យយើងមានភាពជឿជាក់លើគុណភាពរបស់វា។ រចនាប័ទ្មនេះមិនមែនគ្រាន់តែជាម៉ូដសម្លៀកបំពាក់នោះទេ តែវាគឺជាការរស់នៅប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការប្រើប្រាស់ថង់ក្រណាត់ជំនួសឱ្យថង់ប្លាស្ទិកនៅពេលទិញសម្លៀកបំពាក់ គឺជាសកម្មភាពដ៏តូចតាចតែមានន័យធំធេង។ ការយល់ដឹងថាការទិញសម្លៀកបំពាក់តិចតែល្អ គឺជាវិធីសាស្ត្រសន្សំសំចៃថវិកាបានយ៉ាងល្អបំផុត។ ការថែទាំសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវជួយពន្យារអាយុកាលនៃការប្រើប្រាស់ និងកាត់បន្ថយការទិញថ្មីៗជានិច្ច។ យើងឃើញថាមានការបង្កើតយុទ្ធនាការផ្សេងៗ ដើម្បីលើកកម្ពស់ការប្រើប្រាស់សម្លៀកបំពាក់ដែលមិនប៉ះពាល់បរិស្ថាន។ ការស្លៀកពាក់បែបអភិរក្សជួយឱ្យយើងមានអារម្មណ៍ថា ខ្លួនឯងបានចូលរួមចំណែកក្នុងការការពារធនធានធម្មជាតិ។ សម្លៀកបំពាក់ដែលធ្វើពីក្រណាត់កែច្នៃឡើងវិញបានក្លាយជាជម្រើសដ៏ទាន់សម័យសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ។ ការស្វែងយល់ពីដំណើរការផលិតសម្លៀកបំពាក់ ជួយឱ្យយើងដឹងពីតម្លៃពិតប្រាកដនៃកម្លាំងពលកម្មរបស់មនុស្ស។ ការច្នៃម៉ូដចាស់ៗឡើងវិញមិនត្រឹមតែចំណេញលុយកាក់នោះទេ តែថែមទាំងបានម៉ូដដែលប្លែកនិងមិនមានអ្នកដូច។ យើងគួរតែងាកមកប្រើប្រាស់សម្លៀកបំពាក់ដែលមានសាច់ក្រណាត់ធន់ និងមិនងាយនឹងខូចខាតបន្ទាប់ពីបោកគក់។ រចនាប័ទ្មបែបនេះជួយកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពលក្នុងដំណើរការផលិតសម្លៀកបំពាក់ថ្មីៗយ៉ាងច្រើន។ ការចែករំលែកសម្លៀកបំពាក់ដែលមិនប្រើប្រាស់ទៅកាន់អ្នកដទៃ គឺជាអំពើល្អដែលជួយកាត់បន្ថយការខ្ជះខ្ជាយបាន។ យុវវ័យក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមមានការយល់ដឹងកាន់តែខ្ពស់អំពីផលប៉ះពាល់នៃឧស្សាហកម្មកាត់ដេរ។ ការជ្រើសរើសពណ៌ធម្មជាតិសម្រាប់ការជ្រលក់ពណ៌សម្លៀកបំពាក់ ជួយការពារសុខភាពស្បែកនិងបរិស្ថានជុំវិញ។ រចនាប័ទ្មបែបអភិរក្សបរិស្ថានជួយឱ្យយើងមើលឃើញពីតម្លៃនៃរបស់របរដែលយើងមាននៅក្នុងដៃនាពេលបច្ចុប្បន្ន។ ការរៀបចំពិព័រណ៍សម្លៀកបំពាក់ជជុះ ជួយឱ្យមហាជនមានឱកាសស្វែងរករបស់ដែលខ្លួនចូលចិត្តក្នុងតម្លៃថោក។ ភាពស្រស់ស្អាតដែលស្ថិតស្ថេរយូរអង្វែង គឺជាគោលដៅចម្បងនៃអ្នកដែលនិយមស្លៀកពាក់បែបអភិរក្សបរិស្ថាននេះ។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងការផលិតក្រណាត់ពីកាកសំណល់ គឺជាការវិវត្តដ៏អស្ចារ្យបំផុតនាពេលនេះ។ យើងទាំងអស់គ្នាមានតួនាទីសំខាន់ក្នុងការកំណត់អនាគតនៃវិស័យម៉ូដតាមរយៈការជ្រើសរើសទិញរបស់យើងរាល់ថ្ងៃ។ រចនាប័ទ្មបែបអភិរក្សបរិស្ថាននឹងក្លាយជាស្តង់ដារថ្មីមួយសម្រាប់ការរស់នៅរបស់មនុស្សជាតិក្នុងពេលឆាប់ៗនេះ។ សរុបមក ការស្រឡាញ់បរិស្ថានតាមរយៈការស្លៀកពាក់ គឺជាការវិនិយោគសម្រាប់អនាគតដ៏ស្រស់បំព្រងរបស់កូនចៅយើង។ ការយល់ដឹងនិងការជ្រើសរើសរចនាប័ទ្មសម្លៀកបំពាក់ដែលត្រឹមត្រូវនឹងជួយលើកកម្ពស់តម្លៃបុគ្គល និងសង្គមជាតិទាំងមូល។